ការរស់នៅរួមគ្នាជាគ្រួសារច្រើនជំនាន់ គឺជាទម្រង់នៃជីវិតគ្រួសារដ៏ចំណាស់មួយ ដែលសមាជិកគ្រួសារដែលមានអាយុខុសៗគ្នារស់នៅក្រោមដំបូលតែមួយ។ ទម្រង់នេះបានចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌ខ្មែរ ក៏ដូចជាវប្បធម៌អាស៊ីជាច្រើនផងដែរ ដោយសារតែវាបានផ្តល់អត្ថប្រយោជន៍ជាច្រើនយ៉ាង។ ក្នុងបរិបទសង្គមបច្ចុប្បន្ន ដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ការរស់នៅបែបនេះនៅតែជាជម្រើសដ៏ពេញនិយមមួយ តែទាមទារឲ្យមានការយោគយល់ និងការបត់បែនខ្ពស់ពីសមាជិកគ្រប់ជំនាន់។ ជាក់ស្ដែងដូចជា ការគាំទ្រ ឬការចែករំលែកបន្ទុកហិរញ្ញវត្ថុ គឺជាគុណសម្បត្តិដ៏ធំបំផុតមួយនៃការរស់នៅរួមគ្នា។ នៅពេលដែលសមាជិកគ្រួសារជាច្រើនជំនាន់មានប្រាក់ចំណូលរៀងៗខ្លួន ពួកគេអាចរួមចំណែកក្នុងការចំណាយប្រចាំថ្ងៃរបស់គ្រួសារ។ នេះរាប់បញ្ចូលទាំង ថ្លៃទឹក ភ្លើង ម្ហូបអាហារ ការចំណាយលើការថែទាំសុខភាព និងការអប់រំកូនចៅ។ ឧទាហរណ៍ ឪពុកម្តាយអាចចេញថ្លៃផ្ទះ និងចំណីអាហារ ខណៈដែលជីដូនជីតាអាចជួយទិញសម្ភារៈប្រើប្រាស់ ឬថវិកាបន្តិចបន្តួច ហើយកូនៗដែលធ្វើការក៏អាចរួមចំណែកផងដែរ។ ការបែងចែកបន្ទុកនេះជួយកាត់បន្ថយសម្ពាធហិរញ្ញវត្ថុលើបុគ្គលណាម្នាក់ ធ្វើឲ្យគ្រួសារទាំងមូលមានស្ថិរភាពសេដ្ឋកិច្ចកាន់តែប្រសើរ។ លើសពីនេះ ក្នុងករណីមានអាសន្ន ឬបញ្ហាហិរញ្ញវត្ថុដែលមិនបានរំពឹងទុក សមាជិកគ្រួសារអាចពឹងផ្អែកលើគ្នាទៅវិញទៅមកសម្រាប់ការគាំទ្រ។ ទោះបីជាមានអត្ថប្រយោជន៍ក៏ដោយ ការគ្រប់គ្រងហិរញ្ញវត្ថុរួមគ្នាក៏អាចនាំឲ្យមានបញ្ហាប្រឈមផងដែរ ប្រសិនបើគ្មានការរៀបចំច្បាស់លាស់។ ហើយជម្លោះអាចកើតឡើងដោយសារតែការមិនពេញចិត្តនឹងការរួមចំណែក ឬការបែងចែកចំណាយមិនយុត្តិធម៌។ ឧទាហរណ៍ សមាជិកម្នាក់អាចមានអារម្មណ៍ថាខ្លួនរួមចំណែកច្រើនជាងអ្នកដទៃ ឬមានការខ្ជះខ្ជាយថវិកា។ ដើម្បីជៀសវាងបញ្ហាទាំងនេះ គ្រួសារគួរតែមានការពិភាក្សា បើកចំហរ និងទៀងទាត់ អំពីបញ្ហាហិរញ្ញវត្ថុ។ ការបង្កើតថវិការួម ការកំណត់ការរួមចំណែករបស់សមាជិកនីមួយៗទៅតាមសមត្ថភាពប្រាក់ចំណូល និងការកត់ត្រាចំណាយឲ្យបានច្បាស់លាស់ ដែលអាចជួយបានច្រើន។ ឯក្រុមគ្រួសារខ្លះអាចជ្រើសរើសបើកគណនីធនាគាររួម ឬកំណត់នរណាម្នាក់ដែលអាចទុកចិត្តបាន ដើម្បីគ្រប់គ្រងថវិការួម។ ចំពោះ ការថែទាំកុមារ និងមនុស្សចាស់ គឺជាអត្ថប្រយោជន៍ដ៏ជាក់ស្តែងបំផុតមួយ ជាពិសេសក្នុងសង្គមបច្ចុប្បន្នដែលឪពុកម្តាយភាគច្រើនត្រូវចេញទៅធ្វើការ។ វត្តមានរបស់ជីដូនជីតាជួយសម្រាលបន្ទុកដ៏ធំធេងដល់ឪពុកម្តាយ ដោយសារពួកគាត់អាចជួយមើលថែទាំកូនៗ ចាប់ពីការបង្រៀនអក្សរ ការចិញ្ចឹម ដល់ការលេងជាមួយពួកគេ។ កុមារទទួលបានការយកចិត្តទុកដាក់ និងក្តីស្រឡាញ់បន្ថែមពីជីដូនជីតា ដែលជួយដល់ការអភិវឌ្ឍផ្លូវចិត្ត និងសង្គមរបស់ពួកគេ។ ផ្ទុយទៅវិញ កូនៗ និងចៅៗក៏អាចមើលថែទាំឪពុកម្តាយ ឬជីដូនជីតាដែលមានវ័យចំណាស់ ឬមានជំងឺ ដោយផ្តល់ការថែទាំសុខភាព ការធ្វើម្ហូប ឬការជួយកិច្ចការផ្ទះប្រចាំថ្ងៃ។ ការគាំទ្រនេះមិនត្រឹមតែជួយសម្រាលបន្ទុកលើការថែទាំមនុស្សចាស់ប៉ុណ្ណោះទេ ថែមទាំងផ្តល់ភាពកក់ក្តៅ និងអារម្មណ៍ថាខ្លួនមិនត្រូវបានគេបោះបង់ចោលចំពោះមនុស្សចាស់ផងដែរ។ ទោះជាយ៉ាងនេះក្តី ក៏អាចមានបញ្ហាប្រឈមមួយចំនួនកើតឡើងផងដែរ។ ហើយជម្លោះអាចកើតឡើងជុំវិញរបៀបចិញ្ចឹមកូន ឬការថែទាំមនុស្សចាស់។ ឧទាហរណ៍ ជីដូនជីតាអាចមានរបៀបចិញ្ចឹមកូនតាមទម្លាប់ចាស់ ដែលអាចខុសពីរបៀបដែលឪពុកម្តាយចង់បាន។ ដូចគ្នានេះដែរ ការថែទាំមនុស្សចាស់ដែលមានបញ្ហាសុខភាពស្មុគស្មាញក៏អាចជាបន្ទុកផ្លូវចិត្ត និងរាងកាយដ៏ធ្ងន់ធ្ងរ ប្រសិនបើគ្មានការបែងចែកភារកិច្ចច្បាស់លាស់ផងដែរ។ សម្រាប់ដំណោះស្រាយនៅក្នុងបញ្ហាប្រឈមនេះ គឺការប្រាស្រ័យទាក់ទងគ្នាដោយបើកចំហរ ដែលជាជម្រើសចាំបាច់ណាស់ និងល្អបំផុត។ ឪពុកម្តាយ និងជីដូនជីតាគួរតែពិភាក្សាគ្នាអំពីវិធីសាស្ត្រចិញ្ចឹមកូនឲ្យបានស៊ីជម្រៅ និងស្វែងរកចំណុចកណ្តាលមួយដែលស័ក្តិសម។ ចំពោះការថែទាំមនុស្សចាស់ គ្រួសារគួរតែបែងចែកភារកិច្ចឲ្យបានច្បាស់លាស់ និងពិចារណាស្វែងរកជំនួយពីខាងក្រៅ ប្រសិនបើការងារនោះលើសពីសមត្ថភាពរបស់សមាជិកគ្រួសារ។ ហើយអ្វីដែលមិនគួររំលងនោះគឺ ការបន្តវេនវប្បធម៌ ប្រវត្តិសាស្រ្ត និងប្រពៃណីគ្រួសារ ដែលជីដូនជីតា គឺជាធនាគារនៃចំណេះដឹងទាំងអស់នេះ។ ការរស់នៅរួមគ្នាអនុញ្ញាតឲ្យពួកគាត់ចែករំលែករឿងរ៉ាវប្រកបដោយគតិបណ្ឌិត ទំនៀមទម្លាប់ ជំនឿ និងតម្លៃសីលធម៌ល្អៗដល់ក្មេងជំនាន់ក្រោយ។ កុមារអាចរៀនពីឫសគល់របស់ពួកគេ យល់ដឹងពីអត្តសញ្ញាណវប្បធម៌របស់ខ្លួន និងគោរពតម្លៃគ្រួសារ។ ហើយពួកគេអាចរៀនពីសិប្បកម្មប្រពៃណី របៀបធ្វើម្ហូបបុរាណ ការនិទានរឿងព្រេង ឬបទចម្រៀងពីជីដូនជីតាផ្ទាល់ផងដែរ។ ការបន្តវេននេះជួយរក្សា និងពង្រឹងនូវវប្បធម៌គ្រួសារ ដែលអាចបន្តទៅជំនាន់ក្រោយៗទៀត។ ទំនាក់ទំនងជិតស្និទ្ធរវាងជំនាន់មួយទៅជំនាន់មួយទៀតជួយឲ្យតម្លៃទាំងនេះមិនរលាយបាត់ទៅតាមពេលវេលា។ ចំពោះ ភាពខុសគ្នារវាងជំនាន់មុន និងបច្ចុប្បន្នក៏អាចជាបញ្ហាផងដែរ។ ដោយអ្នកជំនាន់ចាស់អាចប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់មួយចំនួនយ៉ាងតឹងរ៉ឹង ខណៈដែលអ្នកជំនាន់ថ្មីអាចមានគំនិតទំនើប ឬនិយមជាង។ ហើយប្រហែលជាអ្នកជំនាន់ទាំងពីរនេះមិនយល់ ឬមិនចង់អនុវត្តតាមប្រពៃណីទាំងអស់នោះទេ។ នេះអាចបង្កឲ្យមានការខ្វែងគំនិត ឬការយល់ច្រឡំរវាងគ្នាផងដែរ។ សម្រាប់ដំណោះស្រាយរវាងការបន្តវេនវប្បធម៌នេះ គឺការយល់ចិត្ត និងគោរពគ្នាទៅវិញទៅមក ជាចំណុចសំខាន់បំផុត។ អ្នកជំនាន់ចាស់គួរយល់ពីភាពខុសគ្នានៃគំនិតរបស់អ្នកជំនាន់ថ្មី ហើយអ្នកជំនាន់ថ្មីក៏គួរតែបើកចិត្តរៀនសូត្រ និងគោរពតម្លៃរបស់អ្នកជំនាន់ចាស់ផងដែរ។ ហើយការស្វែងរកចំណុចរួម ដែលអាចឲ្យប្រពៃណីបន្តទៅបានដោយមានការចូលរួមពីគ្រប់ជំនាន់ គឺជារឿងសំខាន់។ ឧទាហរណ៍ ការបង្រៀនប្រពៃណីតាមរយៈសកម្មភាពសប្បាយៗ ឬការសម្របសម្រួលទំនៀមទម្លាប់ខ្លះឲ្យស៊ីនឹងបរិបទបច្ចុប្បន្ន។ ចំណែកឯ ការរស់នៅរួមគ្នា ក៏អាចបង្កើតបានជាបណ្តាញនៃការគាំទ្រផ្លូវអារម្មណ៍ និងសង្គមដ៏រឹងមាំផងដែរ។ សមាជិកគ្រួសារគួរតែមានការប្រាស្រ័យគ្នាទៅវិញទៅមកដើម្បីចែករំលែកទាំងទុក្ខសោក និងសេចក្តីរីករាយ។ ក្នុងគ្រាលំបាក វត្តមានរបស់មនុស្សជាទីស្រឡាញ់អាចផ្តល់កម្លាំងចិត្ត និងជួយកាត់បន្ថយភាពតានតឹង ភាពឯកោ និងជំងឺបាក់ទឹកចិត្តបានមួយកម្រិត។ ជាពិសេស ចំពោះមនុស្សចាស់ដែលងាយនឹងមានអារម្មណ៍ឯកោ ពួកគាត់ត្រូវការការយកចិត្តទុកដាក់កាន់តែខ្លាំង។ ឯ កុមារក៏អាចទទួលបានអារម្មណ៍កក់ក្តៅ និងសុវត្ថិភាពពីការមានសមាជិកគ្រួសារច្រើននៅជុំវិញផងដែរ។ នៅក្នុង គ្រួសារក៏ក្លាយជាទីជម្រកដ៏កក់ក្តៅ និងមានសុវត្ថិភាព ដែលសមាជិកម្នាក់ៗមានអារម្មណ៍ថាខ្លួនត្រូវបានគេឲ្យតម្លៃ ស្រឡាញ់ និងយកចិត្តទុកដាក់។ ហេតុនេះហើយ ការប្រាស្រ័យទាក់ទងគ្នាជាប្រចាំ និងការចូលរួមក្នុងសកម្មភាពរួមគ្នាជួយពង្រឹងចំណងគ្រួសារឲ្យកាន់តែរឹងមាំ។ ទោះជាយ៉ាងណាក៏ដោយ ការរស់នៅជិតស្និទ្ធពេកក៏អាចបង្កឲ្យមានបញ្ហាផ្លូវអារម្មណ៍ និងសង្គមផងដែរ។ តួយ៉ាង ជម្លោះតូចតាចអាចរីកធំធាត់ ប្រសិនបើគ្មានការដោះស្រាយបានត្រឹមត្រូវ។ ភាពតានតឹងអាចកើតមានឡើងដោយសារតែកង្វះភាពឯកជន ការរិះគន់ហួសហេតុ ឬការរំលោភបំពានព្រំដែនផ្ទាល់ខ្លួន។ ជួនកាល សមាជិកម្នាក់អាចមានអារម្មណ៍ថាខ្លួនត្រូវបានគេគ្រប់គ្រង ឬគ្មានសេរីភាពផ្ទាល់ខ្លួន។ ដើម្បីរក្សាសុខុមាលភាពផ្លូវចិត្ត គ្រួសារគួរតែ បង្កើតបរិយាកាសនៃការទំនាក់ទំនង និងការគោរពគ្នាទៅវិញទៅមក។ ឧទាហរណ៍ ការកំណត់ព្រំដែនផ្ទាល់ខ្លួន ការផ្តល់កន្លែងសម្រាប់ភាពឯកជន និងការរៀនស្តាប់គ្នាទៅវិញទៅមកដោយវិនិច្ឆ័យ គឺជាគន្លឹះដ៏ល្អ។ ជាពិសេស ការលើកទឹកចិត្តឲ្យមានការទំនាក់ទំនងបើកចំហរអំពីអារម្មណ៍ និងដោះស្រាយជម្លោះដោយសន្តិវិធី និងការយោគយល់ គឺជារឿងដែលល្អបំផុត។ ឯការចំណាយពេលធ្វើសកម្មភាពរួមគ្នាដូចជា បរិភោគអាហារជុំគ្នា ឬដើរលេង ក៏អាចជួយពង្រឹងចំណងទំនាក់ទំនងផងដែរ។ ចំណុចពិសេសជាងនេះទៅទៀត គឺការចែករំលែកការងារផ្ទះ និងការទទួលខុសត្រូវ នៅក្នុងគ្រួសារមួយ ហើយបន្ទុកការងារផ្ទះអាចត្រូវបានបែងចែកទៅតាមសមត្ថភាព និងពេលវេលារបស់សមាជិកនីមួយៗ។ ឧទាហរណ៍ ជីដូនជីតាអាចជួយធ្វើម្ហូប ឬសម្អាតផ្ទះ ខណៈដែលឪពុកម្តាយអាចចេញទៅធ្វើការ ហើយកូនៗអាចជួយរៀបចំផ្ទះ សម្អាតចានឆ្នាំង ឬធ្វើកិច្ចការតូចតាចផ្សេងៗ។ ការចែករំលែកនេះជួយឲ្យការងារប្រចាំថ្ងៃមានភាពងាយស្រួល និងមិនសូវជាបន្ទុកខ្លាំងពេកសម្រាប់បុគ្គលណាម្នាក់។ លើសពីនេះ ក្មេងៗអាចរៀនពីជំនាញជីវិតសំខាន់ៗ និងរៀនពីការទទួលខុសត្រូវពីអ្នកជំនាន់មុនៗ។ ការធ្វើការជាមួយគ្នាដើម្បីថែរក្សាផ្ទះសម្បែង ក៏អាចបង្កើតអារម្មណ៍នៃការរួបរួម និងសាមគ្គីភាពផងដែរ។ ទទ្ទឹមនឹងនេះ ការបែងចែកការងារផ្ទះក៏អាចជាប្រភពនៃជម្លោះ ប្រសិនបើគ្មានការរៀបចំច្បាស់លាស់។ សមាជិកខ្លះអាចមានអារម្មណ៍ថាខ្លួនធ្វើច្រើនជាងអ្នកដទៃ ឬមានការខ្ជិលច្រអូសក្នុងការបំពេញភារកិច្ច។ ជួនកាល ក៏អាចមានការខ្វែងគំនិតគ្នាចំពោះស្តង់ដារនៃការសម្អាត ឬការរៀបចំផងដែរ។ ដូច្នេះហើយ ការបង្កើតតារាងភារកិច្ចច្បាស់លាស់ ឬការបែងចែកភារកិច្ចទៅតាមសមត្ថភាព និងចំណង់ចំណូលចិត្តរបស់សមាជិកម្នាក់ៗ គឺជាដំណោះស្រាយដ៏ល្អបំផុត។ គ្រួសារគួរតែជួបជុំគ្នាពិភាក្សា និងយល់ព្រមលើការបែងចែកការងារ ដើម្បីឲ្យគ្រប់គ្នាយល់ពីតួនាទីរបស់ខ្លួន។ រីឯ ការលើកទឹកចិត្ត និងការកោតសរសើរគ្នាទៅវិញទៅមកចំពោះការងារដែលបានធ្វើ ក៏អាចជួយឲ្យបរិយាកាសក្នុងគ្រួសារកាន់តែល្អប្រសើរឡើងថែមទៀតផង។ ចំពោះ ការបត់បែន និងការជួយគ្នាទៅវិញទៅមកនៅពេលចាំបាច់ ក៏ជាផ្នែកសំខាន់នៃភាពជោគជ័យផងដែរ។ សរុបមក ការរស់នៅរួមគ្នាជាគ្រួសារច្រើនជំនាន់ គឺជាទម្រង់នៃជីវិតគ្រួសារដ៏មានតម្លៃ ដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនទាំងផ្នែកសេដ្ឋកិច្ច សង្គម និងផ្លូវអារម្មណ៍។ ទោះបីជាមានបញ្ហាប្រឈមខ្លះៗក៏ដោយ ក៏បញ្ហាទាំងនោះអាចត្រូវបានដោះស្រាយបានតាមរយៈការប្រាស្រ័យទាក់ទងល្អ ការគោរពគ្នាទៅវិញទៅមក ការយោគយល់ និងការបត់បែន។ នៅទីបញ្ចប់ គ្រួសារដែលមានច្រើនជំនាន់ក៏អាចក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសុភមង្គល ភាពកក់ក្តៅ និងភាពចម្រុងចម្រើន ដែលជាក្តីប្រាថ្នារបស់សមាជិកគ្រប់រូបផងដែរ។